ការយល់ដឹងអំពីបញ្ហាសុខភាពដែលកើតមានឡើងក្នុងអំឡុងពេលមានទឹកជំនន់គឺជាការចាំបាច់បំផុតសម្រាប់ប្រជាជនគ្រប់រូប។ ស្ថានភាពគ្រោះធម្មជាតិមួយនេះតែងតែនាំមកនូវការប្រែប្រួលបរិស្ថាន និងប៉ះពាល់ដល់សុខុមាលភាពរស់នៅយ៉ាងខ្លាំងក្លា។ ការរៀបចំខ្លួនដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗនឹងជួយឱ្យគ្រួសារនីមួយៗអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះដោយសុវត្ថិភាព។ បញ្ហាប្រឈមដំបូងគេបង្អស់ដែលយើងត្រូវយកចិត្តទុកដាក់គឺការរីករាលដាលនៃជំងឺឆ្លងតាមរយៈប្រភពទឹកកខ្វក់។ នៅពេលមានទឹកជំនន់កើតឡើងខ្លាំងវាតែងតែធ្វើឱ្យប្រព័ន្ធទឹកស្អាតក្នុងសហគមន៍ត្រូវលាយឡំជាមួយកាកសំណល់ផ្សេងៗ។ មេរោគដែលចេញពីលាមកសត្វ និងមនុស្សអាចហូរចូលទៅក្នុងប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ជំងឺអាសន្នរោគគឺជាហានិភ័យដ៏ធំមួយដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមិនមានការព្យាបាលទាន់ពេល។ បន្ថែមពីនេះជំងឺគ្រុនពោះវៀនក៏អាចឆ្លងតាមរយៈការទទួលទានចំណីអាហារ ឬទឹកដែលមានផ្ទុកមេរោគមិនស្អាតទាំងនោះ។ រោគសញ្ញានៃជំងឺរាករូសធ្ងន់ធ្ងរតែងតែលេចឡើងលើកុមារតូចៗ និងមនុស្សចាស់ដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ ប្រភពទឹកដែលយើងធ្លាប់តែប្រើប្រាស់ជាធម្មតាអាចនឹងប្រែជាមានមេរោគដែលយើងមិនអាចមើលឃើញនឹងភ្នែកទទេបានឡើយ។ ការប្រើប្រាស់ទឹកដោយខ្វះការប្រុងប្រយ័ត្ននឹងធ្វើឱ្យមេរោគចូលទៅក្នុងសរីរាង្គកាយតាមរយៈការផឹក ឬការលាងសម្អាត។ បរិភោគទឹកដែលមិនបានចម្អិនឆ្អិនល្អគឺជាកំហុសឆ្គងមួយដែលអាចបង្កឱ្យមានបញ្ហាសុខភាពផ្លូវអាហារយ៉ាងធ្ងន់ធ្ងរ។ កង្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃអំឡុងពេលទឹកលិចផ្ទះសម្បែងគឺជាមូលហេតុចម្បងដែលនាំឱ្យមេរោគរីកដុះដាល។ យើងត្រូវប្រាកដថាទឹកសម្រាប់ទទួលទានត្រូវតែដាំឱ្យពុះចំណែកឯបន្លែបង្ការត្រូវលាងសម្អាតឱ្យបានត្រឹមត្រូវបំផុត។ ការរក្សាអនាម័យខ្លួនប្រាណ និងការលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់គឺជាខែលការពារដ៏រឹងមាំប្រឆាំងនឹងមេរោគ។ សមាជិកគ្រួសារទាំងអស់គួរយល់ដឹងពីរបៀបទុកដាក់ទឹកស្អាតឱ្យមានសុវត្ថិភាពបំផុតដើម្បីចៀសវាងការឆ្លងមេរោគពីមជ្ឈដ្ឋានខាងក្រៅ។ ការបោះចោលសម្រាម ឬកាកសំណល់ចូលក្នុងទឹកជំនន់គឺជាសកម្មភាពដែលបង្កើតជាប្រភពមេរោគសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ជំងឺឆ្លងតាមរយៈទឹកអាចគ្រប់គ្រងបានប្រសិនបើយើងម្នាក់ៗមានស្មារតីទទួលខុសត្រូវខ្ពស់លើការរស់នៅស្អាត និងហូបស្អាត។ មេរោគបាក់តេរីក្នុងទឹកកខ្វក់អាចរស់នៅបានយូរ និងរីករាលដាលយ៉ាងឆាប់រហ័សពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ក្នុងករណីមានសមាជិកគ្រួសារមានអាការៈរាកខ្លាំង គឺត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់។ ការរៀបចំកញ្ចប់សង្គ្រោះបឋមដែលសម្រាប់ទប់ទល់នឹងការបាត់បង់ជាតិទឹកគឺជាការត្រៀមលក្ខណៈដ៏ល្អ។ មន្ត្រីសុខាភិបាលតែងតែអប់រំឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពទឹកប្រើប្រាស់ក្នុងរដូវវស្សានេះ។ សុខភាពសាធារណៈនឹងមានភាពប្រសើរឡើងប្រសិនបើការយល់ដឹងអំពីជំងឺឆ្លងតាមទឹកត្រូវបានផ្សព្វផ្សាយដល់គ្រប់មូលដ្ឋាន។ តំបន់ដែលរងគ្រោះដោយទឹកជំនន់ភាគច្រើនតែងតែជួបប្រទះនូវបញ្ហាប្រព័ន្ធលូបង្ហូរទឹកដែលធ្វើឱ្យទឹកកខ្វក់ដក់ជាប់យូរ។ ការការពារខ្លួនពីជំងឺឆ្លងតាមទឹកគឺជាជំហានដំបូងដែលមិនអាចរំលងបានឡើយក្នុងចំណោមវិធានការសុខភាពទាំងឡាយ។ ប្រធានបទបន្ទាប់ដែលយើងត្រូវពិភាក្សាគឺការកើនឡើងនៃជំងឺឆ្លងតាមរយៈសត្វល្អិតផ្សេងៗជាពិសេសគឺសត្វមូស។ បន្ទាប់ពីទឹកជំនន់ចាប់ផ្តើមស្រកទៅវិញវាតែងតែបន្សល់ទុកនូវតំបន់ដែលមានទឹកដក់តាមជង្ហុកដី ឬកំប៉ុងចាស់ៗ។ ទីតាំងដែលមានទឹកដក់ងងឹតគឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ការបង្កាត់ពូជរបស់សត្វមូសយ៉ាងឆាប់រហ័ស។ ចំនួនសត្វមូសដែលកើនឡើងលើសពីធម្មតានឹងបង្កជាហានិភ័យខ្ពស់នៃការឆ្លងជំងឺគ្រុនឈាមដល់កុមារតូចៗ។ ជំងឺគ្រុនចាញ់ក៏នៅតែជាបញ្ហាប្រឈមសម្រាប់បងប្អូនដែលរស់នៅតំបន់ជិតព្រៃភ្នំដែលមានទឹកជំនន់ហូរកាត់។ គ្រុនឈីក គឺជាជំងឺមួយប្រភេទទៀតដែលបង្កឡើងដោយមូសខ្លាខាំ និងធ្វើឱ្យមានការឈឺចាប់តាមសន្លាក់ដៃជើង។ ការកើនឡើងនៃចំនួនមូសខ្លាគឺបណ្តាលមកពីការធ្វេសប្រហែសក្នុងការលុបបំបាត់ជម្រកមូសនៅជុំវិញផ្ទះរបស់យើង។ មូសដែកគោលដែលរស់នៅក្នុងតំបន់មានទឹកដក់ច្រើនគឺជាភ្នាក់ងារចម្បងដែលនាំមកនូវមេរោគគ្រុនចាញ់មកឱ្យមនុស្ស។ ការសម្រាកក្នុងមុងឱ្យបានត្រឹមត្រូវទាំងពេលថ្ងៃ និងពេលយប់គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបង្ការសត្វមូសខាំ។ យើងគួរតែស្លៀកសម្លៀកបំពាក់ដៃវែងជើងវែងដើម្បីការពារស្បែកពីការខាំរបស់សត្វល្អិតដែលមានមេរោគ។ ការប្រើប្រាស់ថ្នាំបាញ់មូស ឬការដុតធូបមូសក៏អាចជួយកាត់បន្ថយការរំខាន និងគ្រោះថ្នាក់ពីសត្វមូសបានមួយកម្រិត។ អាជ្ញាធរមូលដ្ឋានតែងតែចុះជួយបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាប៊ែតក្នុងអាងទឹកដើម្បីកម្ចាត់ដង្កូវទឹក។ ការសម្អាតបរិស្ថានជុំវិញផ្ទះដោយការកាប់ឆ្ការព្រៃ និងលុបជម្រកទឹកដក់គឺជាកិច្ចការដែលត្រូវធ្វើជាប្រចាំ។ ប្រសិនបើមានអាការៈក្ដៅខ្លួនខ្លាំងលើសពីពីរថ្ងៃ គឺត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាដាច់ខាត។ កុំព្យាយាមទិញថ្នាំលេបដោយខ្លួនឯងព្រោះវាអាចបង្កគ្រោះថ្នាក់កាន់តែខ្លាំងប្រសិនបើជាករណីជំងឺគ្រុនឈាម។ ការឆ្លងជំងឺពីសត្វមូសអាចរីករាលដាលជាសហគមន៍ប្រសិនបើយើងមិនមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ មូសខ្លាតែងតែចេញខាំមនុស្សនៅពេលថ្ងៃត្រង់ និងពេលព្រលប់ដែលជាពេលវេលាយើងត្រូវប្រុងប្រយ័ត្នបំផុត។ ការយល់ដឹងពីវដ្តជីវិតរបស់សត្វមូសនឹងជួយឱ្យយើងអាចកម្ចាត់ពួកវាបានតាំងពីនៅជាដង្កូវទឹកក្នុងពាង។ ការការពារកុមារតូចៗមិនឱ្យមូសខាំគឺជាអាទិភាពខ្ពស់បំផុតដែលអាណាព្យាបាលគ្រប់រូបត្រូវយកចិត្តទុកដាក់។ មេរោគដែលចម្លងតាមសត្វល្អិតអាចធ្វើឱ្យសុខភាពចុះខ្សោយ និងប៉ះពាល់ដល់ការសិក្សារបស់កុមារក្នុងរយៈពេលយូរ។ ការចូលរួមចំណែកពីអ្នកភូមិម្នាក់ៗក្នុងការរៀបចំអនាម័យជុំវិញលំនៅដ្ឋាននឹងជួយកាត់បន្ថយចំនួនមូសបានយ៉ាងច្រើន។ សត្វល្អិតផ្សេងទៀតដូចជា រុយ ក៏អាចនាំមេរោគពីកន្លែងកខ្វក់មកដាក់លើចំណីអាហាររបស់យើងបានដែរ។ ការគ្របចំណីអាហារឱ្យជិតល្អនឹងជួយការពារពីការរំខានរបស់សត្វរុយ និងសត្វល្អិតចង្រៃដទៃទៀត។ ការត្រៀមលក្ខណៈជាមុន មុនពេលរដូវទឹកជំនន់មកដល់នឹងជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ។ សុខភាពរបស់គ្រួសារយើងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលត្រូវការពារពីការយាយីរបស់សត្វល្អិតទាំងនេះ។ ក្រៅពីជំងឺដែលឆ្លងតាមរយៈការទទួលទាន និងសត្វល្អិត យើងក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាស្បែក និងភ្នែកផងដែរ។ ការប៉ះពាល់ផ្ទាល់ជាមួយទឹកកខ្វក់ក្នុងរយៈពេលយូរគឺជាមូលហេតុចម្បងដែលបង្កឱ្យមានជំងឺសើស្បែកជាច្រើនប្រភេទ។ ទឹកដែលហូរច្រោះមកជាមួយភក់ និងបាក់តេរីអាចធ្វើឱ្យស្បែកមានការរលាក ឬកើតមានបញ្ហារមាស់ខុសធម្មតា។ ជំងឺទឹកស៊ីជើង គឺជាបញ្ហាដែលជួបប្រទះញឹកញាប់បំផុតសម្រាប់អ្នកដែលត្រូវដើរលុយកាត់ទឹកជំនន់ជារៀងរាល់ថ្ងៃ។ ការដុះផ្សិតលើស្បែកជើង និង ចន្លោះម្រាមជើងធ្វើឱ្យមានការរំខានដល់សុខភាពស្បែក និង បង្កឱ្យមានការឈឺចាប់ដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ បាក់តេរីដែលមានក្នុងទឹកកខ្វក់ក៏អាចបង្កឱ្យមានការរលាកភ្នែក ឬមានភ្នែកក្រហមខុសពីធម្មតាផងដែរ។ ជំងឺរលាកភ្នែកគឺជាជំងឺឆ្លងមួយប្រភេទដែលអាចរីករាលដាលបានយ៉ាងលឿនតាមរយៈការប្រើប្រាស់សម្ភារៈរួមគ្នា។ ការប្រើដៃដែលមិនស្អាតទៅប៉ះ ឬញីភ្នែកគឺជាទម្លាប់មិនល្អដែលនាំមេរោគចូលទៅក្នុងកែវភ្នែកដោយផ្ទាល់។ យើងគួរតែប្រើប្រាស់ទឹកស្អាតដើម្បីលាងសម្អាតមុខ និងភ្នែកភ្លាមៗបន្ទាប់ពីបានប៉ះពាល់ជាមួយទឹកជំនន់។ ការប្រើប្រាស់ស្បែកជើងកវែងគឺជាជម្រើសដ៏ល្អបំផុតដើម្បីការពារជើងពីការប៉ះពាល់ជាមួយទឹកដែលមិនស្អាត។ ប្រសិនបើស្បែកមានដំបៅ ឬដាច់រលាត់ គឺត្រូវរុំរបួសឱ្យបានជិតល្អមុនពេលត្រូវប៉ះពាល់ជាមួយមជ្ឈដ្ឋានខាងក្រៅ។ ការលាងសម្អាតខ្លួនប្រាណជាមួយសាប៊ូបន្ទាប់ពីលុយទឹកជំនន់រួចនឹងជួយកម្ចាត់មេរោគដែលជាប់នឹងស្បែក។ បញ្ហាស្បែកខ្លះអាចក្លាយជាដំបៅរលួយប្រសិនបើយើងមិនបានព្យាបាល និងរក្សាអនាម័យឱ្យបានដិតដល់។ ការរលាកកោសិកាស្បែកអាចកើតឡើងដោយសារសារធាតុគីមី ឬជាតិពុលដែលហូរមកតាមទឹកជំនន់។ មាតាបិតាគួរពិនិត្យមើលស្បែករបស់កូនៗឱ្យបានទៀងទាត់ដើម្បីប្រាកដថាគ្មានសញ្ញានៃការបង្ករោគឡើយ។ ការប្រើប្រាស់ថ្នាំលាប ឬថ្នាំបន្តក់ភ្នែកដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវអាចធ្វើឱ្យស្ថានភាពជំងឺកាន់តែអាក្រក់។ ការថែរក្សាភ្នែកឱ្យមានសុខភាពល្អគឺជាការចាំបាច់ព្រោះវាជាសរីរាង្គដ៏សំខាន់សម្រាប់មើលឃើញពិភពលោក។ ផ្សិតដែលរស់នៅក្នុងភក់អាចបង្កឱ្យមានការរមាស់រ៉ាំរ៉ៃប្រសិនបើយើងមិនបានសម្អាតឱ្យបានជ្រះស្រឡះ។ សុខភាពស្បែកល្អនឹងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងចិត្តក្នុងការបំពេញការងារផ្សេងៗ។ ការអប់រំអំពីសុខភាពស្បែកគួរតែត្រូវបានអនុវត្តជាប្រចាំនៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់។ ការយល់ដឹងពីវិធីបង្ការនឹងជួយឱ្យយើងចៀសផុតពីការរំខាននៃជំងឺសើស្បែក និងបញ្ហាភ្នែកក្រហម។ យើងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចទោះបីជាទឹកចាប់ផ្តើមស្រកទៅវិញហើយក៏ដោយក៏មេរោគនៅតែមាន។ ការរស់នៅប្រកបដោយអនាម័យខ្ពស់គឺជាគន្លឹះដ៏សំខាន់សម្រាប់សុខភាពស្បែក និងភ្នែកដែលរឹងមាំ។ ការថែទាំសុខភាពឱ្យបានល្អនឹងជួយឱ្យយើងអាចរស់នៅបានយូរអង្វែង និងមានសុភមង្គលក្នុងគ្រួសារ។ បន្ទាប់ពីបញ្ហាស្បែក យើងត្រូវងាកមកចាប់អារម្មណ៍លើប្រព័ន្ធផ្លូវដង្ហើមដែលរងផលប៉ះពាល់ពីសំណើម។ នៅពេលទឹកជំនន់ស្រកទៅវាតែងតែបន្សល់ទុកនូវសំណើមខ្ពស់នៅក្នុងផ្ទះសម្បែង និងលើជញ្ជាំងនានា។ បរិយាកាសផ្អាប់ និង មានសំណើមខ្ពស់គឺជាប្រភពបង្កកំណើតមេរោគផ្សិតដែលនាំឱ្យខូចសុខភាព និង បង្កផលវិបាកដល់ការរស់នៅក្នុងផ្ទះសម្បែង។ មេរោគផ្សិតទាំងនេះអាចកើតឡើងលើសម្លៀកបំពាក់ និងពូក ខ្នើយ ដែលមិនបានហាលថ្ងៃឱ្យបានស្ងួតល្អ។ ការដកដង្ហើមចូលមេរោគផ្សិតអាចធ្វើឱ្យប៉ះពាល់ដល់សួត និង បង្កជាជំងឺក្អកយូរអង្វែងដែលធ្វើឱ្យសុខភាពផ្លូវដង្ហើមចុះខ្សោយ និង មានការលំបាកក្នុងខ្លួន។ ជំងឺគ្រុនផ្តាសាយក៏ងាយនឹងរីករាលដាលដែរនៅក្នុងលក្ខខណ្ឌអាកាសធាតុដែលប្រែប្រួល និងសើមខ្លាំង។ រលាកសួតគឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលអាចកើតមានឡើងប្រសិនបើប្រព័ន្ធផ្លូវដង្ហើមរងការវាយប្រហារពីមេរោគ។ កុមារតូចៗ និងមនុស្សចាស់គឺជាក្រុមដែលងាយរងគ្រោះបំផុតពីការរស់នៅក្នុងបរិស្ថានដែលមានសំណើម។ ការបើកទ្វារបង្អួចឱ្យមានខ្យល់ចេញចូលបានល្អនឹងជួយកាត់បន្ថយសំណើម និងក្លិនផ្អូមក្នុងផ្ទះ។ យើងត្រូវសម្អាតជញ្ជាំងផ្ទះ និងសម្ភារៈនានាជាមួយទឹកសាប៊ូដើម្បីកម្ចាត់មេរោគផ្សិតឱ្យអស់។ ការប្រើប្រាស់ម៉ាស់ការពារនៅពេលសម្អាតផ្ទះក្រោយទឹកស្រកគឺជាវិធានការការពារផ្លូវដង្ហើមដ៏ល្អ។ សម្លៀកបំពាក់ និងមុងកន្ទេលត្រូវតែបោកគក់ឱ្យស្អាត និងហាលថ្ងៃឱ្យបានស្ងួតជាដាច់ខាត។ ការរស់នៅក្នុងផ្ទះដែលមានខ្យល់អាកាសបរិសុទ្ធនឹងជួយឱ្យសួតរបស់យើងមានសុខភាពល្អ និងរឹងមាំ។ អាការៈថប់ដង្ហើម ឬតឹងច្រមុះអាចជាសញ្ញានៃការប្រតិកម្មជាមួយជាតិផ្សិតដែលមាននៅក្នុងបរិស្ថាន។ ការរក្សាកម្ដៅក្នុងរាងកាយឱ្យបានល្អក៏ជាផ្នែកមួយក្នុងការបង្ការជំងឺផ្តាសាយអំឡុងពេលអាកាសធាតុត្រជាក់។ យើងមិនគួរទុកឱ្យរបស់របរដែលមានផ្សិតនៅជិតកន្លែងដេកឡើយព្រោះវាប៉ះពាល់ដល់ការដកដង្ហើម។ ការយល់ដឹងពីគ្រោះថ្នាក់នៃមេរោគផ្សិតនឹងជួយឱ្យយើងចេះរៀបចំបរិស្ថានរស់នៅឱ្យបានត្រឹមត្រូវ។ ការពិនិត្យសុខភាពសួតឱ្យបានទៀងទាត់គឺជាការល្អ ប្រសិនបើមានអាការៈក្អកមិនបាត់ក្នុងរយៈពេលយូរ។ សុខភាពផ្លូវដង្ហើមល្អ គឺជាមូលដ្ឋានគ្រឹះនៃកម្លាំងកាយមាំមួនសម្រាប់មនុស្សគ្រប់វ័យក្នុងសង្គម។ ការកាត់បន្ថយប្រភពនៃសំណើមក្នុងផ្ទះនឹងជួយទប់ស្កាត់ការរីករាលដាលនៃមេរោគផ្សិតយ៉ាងមានប្រសិទ្ធភាព។ យើងត្រូវរួមគ្នាថែរក្សាអនាម័យក្នុងផ្ទះឱ្យបានស្អាតជានិច្ច ដើម្បីសុខុមាលភាពរបស់សមាជិកគ្រួសារ។ ការរស់នៅប្រកបដោយផាសុកភាពនឹងកើតមានឡើង ប្រសិនបើយើងចេះគ្រប់គ្រងបរិស្ថានជុំវិញខ្លួន។ ការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺទាំងបួនប្រភេទនេះ គឺជាអាវុធដ៏សំខាន់សម្រាប់ការពារជីវិតពីគ្រោះទឹកជំនន់។ ការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនឹងជួយកាត់បន្ថយអត្រាឈឺ និងស្លាប់បានយ៉ាងច្រើន។ យើងត្រូវចងចាំថាការការពារ គឺតែងតែប្រសើរជាងការព្យាបាលក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត។ សហគមន៍ដែលរឹងមាំ គឺជាសហគមន៍ដែលមានប្រជាជនយល់ដឹងខ្ពស់អំពីបញ្ហាសុខភាព និងអនាម័យ។ ការរួមចំណែកចំណេះដឹងដល់អ្នកជិតខាងនឹងបង្កើតឱ្យមានការការពារជាសមូហភាពប្រឆាំងនឹងជំងឺឆ្លង។ សរុបមកវិញការការពារសុខភាពក្នុងរដូវទឹកជំនន់តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការហូបចុក និងការរស់នៅ។ ការយល់ដឹងពីហានិភ័យនៃជំងឺឆ្លងតាមទឹក និងសត្វល្អិតនឹងជួយឱ្យយើងអាចរស់នៅដោយសុវត្ថិភាព។ ការថែរក្សាខ្លួនប្រាណឱ្យស្អាតជានិច្ចគឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការចៀសវាងពីទុក្ខទោសនៃជំងឺដង្កាត់ទាំងឡាយ។